ការផលិតភាពយន្តដែលចំណាយថវិកាតិចមិនមែនជារឿងងាយស្រួលទេ។ វាទាមទារការច្នៃប្រឌិតខ្ពស់ ការរៀបចំផែនការលម្អិត និងការប្រើប្រាស់ធនធានដែលមានឱ្យអស់លទ្ធភាព។ ទាំងនេះជាទិដ្ឋភាពសំខាន់ៗមួយចំនួនដែលតែងតែកើតមាននៅពីក្រោយឆាកនៃការផលិតភាពយន្តប្រភេទនេះ។ ការកំណត់ស្គ្រីបនិងសាច់រឿង ការចាប់ផ្តើមដំបូងបំផុតគឺការសរសេរស្គ្រីបដែលឆ្លុះបញ្ចាំងពីថវិកាដែលមាន។ ស្គ្រីបដែលចំណាយតិចគួរតែមានតួអង្គ និងទីតាំងតិចតួច កាត់បន្ថយតួអង្គនិងទីតាំងថត ព្រោះការផ្លាស់ប្តូរទីតាំងម្តងៗអាចចំណាយពេល និងលុយច្រើន។ ផ្ទុយទៅវិញ ភាពយន្តអាចផ្ដោតលើការសន្ទនាដែលស៊ីជម្រៅ និងការអភិវឌ្ឍតួអង្គនៅក្នុងទីតាំងដដែល។ ជៀសវាងឈុតឆាកស្មុគស្មាញ ឈុតឆាកវាយប្រហារធំៗ ឬបែបវិទ្យាសាស្ត្រដែលទាមទារបែបផែនពិសេស គួរត្រូវបានកាត់បន្ថយឱ្យបានច្រើនបំផុត ព្រោះវាត្រូវការបច្ចេកវិទ្យាថ្លៃៗ។ ត្រូវប្រើប្រាស់ធនធានដែលមាន ឧទាហរណ៍ ការសរសេរស្គ្រីបដែលអាចថតបាននៅផ្ទះមិត្តភក្តិ ទីធ្លាសាធារណៈ ឬតំបន់ដែលអាចចូលដល់ដោយស្រួលដោយមិនចាំបាច់សុំការអនុញ្ញាតច្រើន។ ការរៀបចំមុនពេលផលិត ដំណាក់កាលនេះគឺជាគន្លឹះសំខាន់បំផុតដើម្បីសន្សំសំចៃថវិកា។ រៀបចំកាលវិភាគថតដោយផ្អែកលើទីតាំងជាជាងតាមលំដាប់រឿង។ នេះមានន័យថា ត្រូវថតឈុតឆាកទាំងអស់នៅទីតាំងតែមួយឱ្យចប់មុននឹងផ្លាស់ប្តូរទៅកន្លែងថ្មី។ ជ្រើសរើសក្រុមការងារតូចតែមានសមត្ថភាព ក្រុមការងារដែលតូចល្មមមិនត្រឹមតែកាត់បន្ថយថ្លៃពលកម្មប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យការងារមានភាពរហ័សរហួនផងដែរ។ អ្នកដឹកនាំរឿងខ្លះអាចដើរតួជាអ្នកថត ឬកែសម្រួលសាច់រឿងផងដែរ។ ម្យ៉ាងទៀតការប្រើប្រាស់ឧបករណ៍ដែលមានក៏ជាជម្រើសមួយដ៏ល្អ ហើយមិនចាំបាច់ជួលកាមេរ៉ាថ្លៃៗទេ។ ពេលខ្លះ កាមេរ៉ាទូរសព្ទទំនើបក៏អាចផ្តល់រូបភាពល្អបានដែរ។ ដូចគ្នានេះដែរ សម្ភារតុបតែងឆាក និងសម្លៀកបំពាក់អាចរកទិញបាននៅហាងលក់របស់ចាស់ៗ ឬខ្ចីពីមិត្តភក្តិ។ ក្នុងដំណើរការផលិត និងការច្នៃប្រឌិតនៅទីតាំងថត តែងតែកើតមានឡើងនូវបញ្ហា និងតម្រូវឲ្យមានដំណោះស្រាយជានិច្ច។ អ្នកផលិតអាចប្រើប្រាស់ពន្លឺធម្មជាតិ ពន្លឺថ្ងៃ ឬសម្ភារៈធម្មតាដូចជាកញ្ចក់ឆ្លុះឬសំពត់គ្រែពណ៌សដើម្បីបង្វិលពន្លឺ។ គុណភាពសំឡេង គឺសំខាន់ជាងរូបភាពទៅទៀតសម្រាប់ភាពយន្ត។ ការបណ្តាក់ទុនលើឧបករណ៍ថតសំឡេងល្អមួយ គឺជារឿងចាំបាច់។ ត្រូវត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរផែនការដោយមិនបានរំពឹងទុក ដូចជាអាកាសធាតុមិនអំណោយផល ឬបញ្ហាបច្ចេកទេស។ ឧទាហរណ៍ ភាពយន្តជាច្រើនបានបង្ហាញថាថវិកាតិចមិនមែនជាឧបសគ្គចំពោះភាពជោគជ័យទេ។ យ៉ាងណាមិញ ភាពយន្តមួយចំនួនត្រូវបានគេដឹងថាបានផលិតឡើងដោយចំណាយថវិកាតិច ប៉ុន្តែទទួលបានជោគជ័យដោយសារតែខ្លឹមសាររឿង និងវិធីសាស្ត្រផលិតប្រកបដោយភាពច្នៃប្រឌិត។ ឧទាហរណ៍មួយចំនួនរួមមាន រឿង ក្មេងល្អឆ្នាំ 2017 ហេតុផលដែលត្រូវបានគេចាត់ទុកថាមានថវិកាទាប ព្រោះរឿងនេះផ្តោតលើឈុតឆាកប្រយុទ្ធដែលត្រូវបានគេថតនៅទីតាំងតែមួយ គឺក្នុងពន្ធនាគារ។ ភាពយន្តនេះពឹងផ្អែកខ្លាំងលើទេពកោសល្យរបស់ក្រុមអ្នកសម្ដែងជំនាញក្បាច់គុនចម្រុះ និងការដឹកនាំដ៏ប៉ិនប្រសប់របស់លោក Jimmy Henderson ជាជាងការប្រើប្រាស់បែបផែនពិសេសថ្លៃៗ។ ភាពជោគជ័យរបស់វាបានទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជនបរទេស ហើយត្រូវបានចាក់បញ្ចាំងលើវេទិកាអន្តរជាតិដូចជា Netflix ផងដែរ។ ភាពយន្តបែបរន្ធត់រឿង «ប្រពន្ធខ្ញុំបាត់ខ្លួន» (២០១៦) ត្រូវបានគេចាត់ទុកថាជាភាពយន្តដែលមាន ថវិកាទាប។ វាបានប្រើប្រាស់ទីតាំងថតតិចតួច ប៉ុន្តែផ្តោតសំខាន់លើការបង្កើតបរិយាកាសគួរឲ្យខ្លាចតាមរយៈសំឡេង និងការថតបែបបិទជិតជំនួសវិញ។ វាបានទទួលជោគជ័យដោយសារសាច់រឿងល្អ និងការសម្ដែងដែលអាចទាក់ទាញអារម្មណ៍អ្នកទស្សនា។ ភាពយន្តទាំងនេះបានបង្ហាញថាកត្តាដែលធ្វើឲ្យភាពយន្តមួយទទួលបានជោគជ័យមិនអាស្រ័យលើថវិកាផលិតធំនោះទេ ប៉ុន្តែអាស្រ័យលើសាច់រឿងដែលមានគុណភាព និងការច្នៃប្រឌិតក្នុងការផលិត។ ភាពយន្តដែលមានថវិកាទាបជាញឹកញាប់បង្ខំឲ្យអ្នកដឹកនាំ និងអ្នកនិពន្ធស្គ្រីបគិតប្រកបដោយភាពច្នៃប្រឌិត ដើម្បីយកឈ្នះលើឧបសគ្គផ្នែកហិរញ្ញវត្ថុ។ មួយវិញទៀត បើយើងនិយាយពីគុណភាពរឿងជាកត្តាដ៏សំខាន់បំផុតមួយដែលកំណត់ពីភាពជោគជ័យរបស់ភាពយន្តមួយ ទោះបីជាត្រូវបានផលិតឡើងដោយថវិកាតិចតួចក៏ដោយ។ គុណភាពរឿងមិនមែនមានន័យទាល់តែបច្ចេកទេសថតដែលទំនើប ឬបែបផែនពិសេសដែលត្រូវការថវិកាច្រើននោះទេ។ គុណភាពរឿងអាចរួមបញ្ចូលនូវចំណុចសំខាន់ៗជាច្រើនផ្សេងទៀត ដែលមានអត្តន័យល្អដល់សង្គម។ សាច់រឿងល្អ គឺជាបេះដូងរបស់ភាពយន្ត វាគួរតែមានលក្ខណៈពិសេសដែលអាចទាក់ទាញ និងធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍រួមជាមួយនឹងរឿង។ សាច់រឿងល្អគួរតែមានភាពជាម្ចាស់ ដោយត្រូវបង្កើតឡើងដោយគំនិតថ្មី និងមិនមែនជាការចម្លងពីស្នាដៃរបស់អ្នកដទៃឡើយ។ វាគួរតែជារឿងដែលមានអត្ថន័យជ្រាលជ្រៅ ឬផ្តល់នូវសារអប់រំដល់សង្គម។ ការនិទានរឿងដែលមានលំដាប់លំដោយច្បាស់លាស់ ពីដើមរឿងដល់ចប់រឿងដែលអាចធ្វើឲ្យអ្នកទស្សនាយល់បានងាយស្រួល។ ទោះបីជារឿងមានសាច់រឿងល្អយ៉ាងណាក៏ដោយ ក៏វាមិនអាចទទួលបានជោគជ័យពេញលេញដែរ បើគ្មានការសម្ដែងដែលមានគុណភាពនោះទេ។ តួអង្គគួរតែអាចបង្ហាញពីអារម្មណ៍ និងបុគ្គលិកលក្ខណៈរបស់ខ្លួនបានដូចទៅនឹងតួអង្គក្នុងរឿងពិត។ ការសម្ដែងរបស់តួអង្គសំខាន់ៗត្រូវមានភាពស៊ីសង្វាក់គ្នាល្អ ដើម្បីធ្វើឲ្យរឿងមានលក្ខណៈល្អ ហើយច្បាស់។ ការដឹកនាំរឿងប្រកបដោយភាពច្នៃប្រឌិត និងប៉ិនប្រសប់អាចធ្វើឲ្យភាពយន្តមួយក្លាយទៅជាស្នាដៃសិល្បៈ។ អ្នកដឹកនាំរឿងល្អអាច បង្កើតបរិយាកាស ប្រើប្រាស់កាមេរ៉ា ការរៀបចំពន្លឺ និងទីតាំង ដើម្បីបង្កើតអារម្មណ៍ក្នុងរឿង។ ម្ចាស់អាជីវកម្មអាចណែនាំ និងជំរុញទឹកចិត្តតួអង្គឲ្យសម្ដែងបានល្អបំផុត។ ត្រូវធានាថារឿងទាំងមូលមានភាពចុះសម្រុងគ្នាទាំងសាច់រឿង និងបច្ចេកទេស។ បច្ចេកទេសថតមិនចាំបាច់ទាល់តែប្រើកាមេរ៉ាថ្លៃៗទើបអាចផលិតភាពយន្តបានល្អនោះទេ។ បច្ចេកទេសថតល្អ គឺសំដៅលើ ការប្រើប្រាស់ពន្លឺធម្មជាតិឬពន្លឺសិប្បនិមិត្តដើម្បីបង្កើតរូបភាពដែលមានគុណភាពខ្ពស់។ ការប្រើប្រាស់មុំកាមេរ៉ាផ្សេងៗគ្នា គឺដើម្បីបង្ហាញពីអារម្មណ៍ និងទស្សនៈរបស់តួអង្គ។ គុណភាពសំឡេងច្បាស់ល្អ គឺមានសារៈសំខាន់ណាស់ក្នុងការជួយឲ្យអ្នកទស្សនាចាប់អារម្មណ៍នឹងរឿង។ ម្យ៉ាងវិញទៀត គុណភាពរឿង គឺជាអ្វីដែលមានតម្លៃជាងថវិកាផលិតទៅទៀត។ ពួកគេបានបង្ហាញថាភាពយន្តដែលមានគុណភាពនឹងអាចទទួលបានជោគជ័យដោយខ្លួនឯងដោយមិនចាំបាច់ពឹងផ្អែកលើថវិកាច្រើននោះទេ។ មួយវិញទៀត ការរកចំណូលត្រឡប់មកវិញពីការផលិតភាពយន្តដែលចំណាយថវិកាតិចអាចជារឿងដ៏ពិបាក ប៉ុន្តែក៏អាចទទួលបានជោគជ័យធំធេងដែរ ប្រសិនបើមានយុទ្ធសាស្ត្រត្រឹមត្រូវ។ នេះជាចំណុចសំខាន់ៗមួយចំនួនដែលអ្នកផលិតភាពយន្តតូចៗអាចពិចារណា។ ភាពយន្តទាំងនោះគួរតែមានគុណភាព និងការផ្សព្វផ្សាយតាមអនឡាញ។ យុទ្ធសាស្ត្រល្អបំផុត គឺការផ្តោតលើការផលិតរឿងដែលមានគុណភាពពិតប្រាកដ។ ប្រសិនបើរឿងល្អហើយទស្សនិកជនពេញចិត្ត ពួកគេនឹងចែករំលែកតគ្នាតាមមាត់ ឬតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដោយស្វ័យប្រវត្តិ។ ឧទាហរណ៍ ភាពយន្ត The Blair Witch Project បានប្រើប្រាស់យុទ្ធសាស្ត្រផ្សព្វផ្សាយតាមអ៊ីនធឺណិតដោយធ្វើឲ្យមនុស្សជឿថារឿងនេះជារឿងពិត។ វិធីនេះបានបង្កើនការចាប់អារម្មណ៍យ៉ាងខ្លាំងដោយមិនចាំបាច់ចំណាយប្រាក់ច្រើនលើការផ្សព្វផ្សាយ។ ការដាក់បញ្ជូនភាពយន្តទៅចូលរួមប្រកួតនៅតាមមហោស្រពភាពយន្តល្បីៗដូចជា Sundance, Cannes ឬ Venice អាចជាផ្លូវដ៏ល្អមួយ។ មហោស្រពទាំងនេះ អាចផ្តល់ឱកាសក្នុងការលក់សិទ្ធិចែកចាយភាពយន្តទៅឲ្យក្រុមហ៊ុនធំៗនៅទូទាំងពិភពលោក។ ភាពយន្តដែលត្រូវបានគេចាប់អារម្មណ៍អាចទទួលបានកិច្ចសន្យាដែលមានតម្លៃខ្ពស់។ ឧទាហរណ៍ ភាពយន្ត ម៉ូនឡាយ ដែលចំណាយថវិកាទាបបានទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅតាមមហោស្រពភាពយន្ត។ នៅទីបំផុតបានឈ្នះពានរង្វាន់ អូរស្ការ សម្រាប់ភាពយន្តល្អបំផុត ថែមទាំងជួយឲ្យពួកគេរកចំណូលបានច្រើនត្រឡប់មកវិញ។ វេទិកាចាក់បញ្ចាំងទៅឲ្យបណ្ដាញផ្សាយតាមអនឡាញមានដូចជា Netflix, Amazon Prime Video ឬបណ្ដាញក្នុងស្រុកផ្សេងទៀត។ ការលក់សិទ្ធិចាក់បញ្ចាំងទៅឲ្យវេទិកាទាំងនេះអាចផ្តល់ចំណូលដែលមានស្ថិរភាព និងធ្វើឲ្យភាពយន្តរបស់អ្នកទៅដល់ទស្សនិកជនរាប់លាននាក់។ ឧទាហរណ៍ ភាពយន្តខ្មែរ ក្មេងល្អ បានទទួលការចាប់អារម្មណ៍ពី Netflix ដែលបានជួយឲ្យភាពយន្តនេះមានវត្តមាននៅលើឆាកអន្តរជាតិ។ ទោះបីជាការបញ្ចាំងនៅតាមរោងកុនត្រូវការចំណាយលើការផ្សព្វផ្សាយក៏ដោយ ក៏វានៅតែជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការរកចំណូលត្រឡប់មកវិញបានលឿន។ អ្នកផលិតអាចពិចារណាលើការសហការជាមួយរោងកុនក្នុងលក្ខខណ្ឌចែកចំណូលគ្នា។ សរុបមក ការរកចំណូលពីភាពយន្តចំណាយតិច គឺទាមទារឲ្យអ្នកផលិតមានការគិតវែងឆ្ងាយពីផែនការផ្សព្វផ្សាយ និងការចែកចាយតាំងពីដើមមក។ គុណភាពរឿងជាកត្តាសំខាន់បំផុត ព្រោះវាជាកម្លាំងជំរុញដ៏សំខាន់បំផុតដែលជួយឲ្យការផ្សព្វផ្សាយ និងការលក់មានភាពងាយស្រួល។ ការផលិតភាពយន្តដែលចំណាយថវិកាតិចបានផ្តល់នូវចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃជាច្រើនសម្រាប់អ្នកដឹកនាំរឿងដទៃ។ បទពិសោធន៍ទាំងនេះមិនមែនត្រឹមតែជួយឲ្យការងារមានប្រសិទ្ធភាពប៉ុណ្ណោះទេ តែថែមទាំងអាចអភិវឌ្ឍសមត្ថភាពក្នុងនាមជាអ្នកដឹកនាំរឿងម្នាក់ទៀតផង។ ដើម្បីប្រើប្រាស់ធនធានដែលមានឲ្យអស់លទ្ធភាព គួររៀបចំផែនការដោយប្រុងប្រយ័ត្ន និងប្រើប្រាស់វាដោយឆ្លាតវៃ។ នៅពេលដែលមានថវិកាតិច អ្នកដឹកនាំរឿងត្រូវបង្ខំចិត្តគិតប្រកបដោយភាពច្នៃប្រឌិត ដើម្បីប្រើប្រាស់ធនធានដែលមាន។ ជំនួសឲ្យការជួលទីតាំងថ្លៃៗ ពួកគេអាចប្រើប្រាស់ផ្ទះមិត្តភក្តិ ទីធ្លាសាធារណៈ ឬកន្លែងដែលអាចចូលបានដោយសេរី។ ឧបករណ៍ ការប្រើប្រាស់ឧបករណ៍ដែលមានស្រាប់ដូចជាកាមេរ៉ាទូរស័ព្ទទំនើបក៏អាចផ្តល់រូបភាពល្អបានដែរ។ ការផលិតភាពយន្តដែលចំណាយថវិកាតិចបានផ្ដល់នូវចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃជាច្រើនសម្រាប់អ្នកដឹកនាំរឿងដទៃ។ បទពិសោធន៍ទាំងនេះមិនមែនត្រឹមតែជួយឲ្យការងារផលិតមានប្រសិទ្ធភាពប៉ុណ្ណោះទេ តែថែមទាំងអាចអភិវឌ្ឍសមត្ថភាពក្នុងនាមជាអ្នកដឹកនាំរឿងម្នាក់ផងដែរ។ នៅពេលថតភាពយន្តដែលមានថវិកាតិចតែងតែមានបញ្ហាកើតឡើងដោយមិនបានរំពឹងទុកដូចជាភ្លៀងធ្លាក់ ឬបញ្ហាឧបករណ៍។ បទពិសោធន៍នេះបានបង្រៀនអ្នកដឹកនាំរឿងមានភាពបត់បែន និងចេះដោះស្រាយបញ្ហាដោយមិនឲ្យទាល់ច្រក។ ជារួមមក បទពិសោធន៍ពីការផលិតភាពយន្តដែលចំណាយថវិកាតិចបានបង្រៀនអ្នកដឹកនាំរឿងថាគុណភាពសិល្បៈមិនមែនអាស្រ័យលើតែថវិកានោះទេ ប៉ុន្តែវាកើតចេញពីការច្នៃប្រឌិត។ ភាគច្រើនការធ្វើបែបនេះ សម្រាប់រឿងដែលមានអត្តន័យអប់រំ និងបង្ហាញឲ្យយើងចេះតស៊ូគ្រប់កាលៈទេសៈ។ បទពិសោធន៍ទាំងនេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អាជីពរបស់ពួកគេនាពេលអនាគត។